ក្នុងវប្បធម៌កម្ពុជា ការចូលទៅផ្ទះអ្នកដទៃ គឺជាសកម្មភាពដែលធ្វើដោយមានការគោរព និង មានសុជីវធម៌ត្រឹមត្រូវ។ ដំបូងបង្អស់ នៅពេលចូលទៅក្នុងផ្ទះរបស់អ្នកដទៃ ភ្ញៀវត្រូវមានអាកប្បកិរិយាសមរម្យ ដោយចេះគោរពម្ចាស់ផ្ទះជាមុន។ បន្ទាប់មក ភ្ញៀវគួរចាំការអញ្ជើញចូល មិនមែនដើរចូលផ្ទះភ្លាមៗនោះទេ។ ជាការគួរសម ការដោះស្បែកជើងមុនចូលផ្ទះគឺជាទំនៀមទម្លាប់សាមញ្ញ និងបង្ហាញពីការគោរព។ បន្ទាប់ពីនោះ ពេលចូលទៅក្នុងផ្ទះអ្នកដទៃត្រូវរក្សាភាពស្ងៀមស្ងាត់។ ក្រៅពីនេះ គួរតែជៀសវាងការរំខាន ឬ បង្កើតភាពរញេរញៃក្នុងផ្ទះគេ។ បើមានមនុស្សចាស់គួរជំរាបសួរដោយអោនក្បាលបន្តិច និង សំពះជាការគោរពសមរម្យ។ នៅពេលដូចគ្នានេះ គួរជៀសវាងដើរឆ្លងមុខមនុស្សចាស់ ឬ អង្គុយ ដោយគ្មានការអនុញ្ញាត។ ពេលម្ចាស់ផ្ទះអញ្ជើញអង្គុយ អ្នកគួរអង្គុយទាបជាងមនុស្សចាស់ ឬ ម្ចាស់ផ្ទះ នេះបង្ហាញពីការគោរព។ បន្ថែមពីនេះ ការអង្គុយខ្វែងជើងមុខមនុស្សចាស់ត្រូវបានចាត់ទុកថាមិនសមរម្យទេ។ ជំនួសវិញដោយការ អង្គុយជើងឲ្យត្រង់ ឬដាក់ជើងអោយជាប់គ្នា គឺសមរម្យជាង។ បើទទួលបានអាហារ ឬភេសជ្ជៈ គួរទទួលយកដោយប្រើដៃទាំងពីរជាសញ្ញានៃការដឹងគុណ។ បើម្ចាស់ផ្ទះហៅឲ្យញុំាអាហារជាមួយ អ្នកគួរទទួលទានអាហារនោះតិចតួច ទោះបីមិនសូវឃ្លានក៏ដោយ គឺជាការបង្ហាញភាពគួរសម។ ពេលនិយាយនៅក្នុងផ្ទះគេ គួរប្រើសំឡេងទន់ភ្លន់ និងគោរព មិនគួរស្រែកឡូរឡារឡើយ។ បន្ថែមពីនេះ ភ្ញៀវគួរជៀសវាងចូលទៅកន្លែងឯកជនដូចជាបន្ទប់គេង លុះត្រាតែមានការអញ្ជើញ។ អ្នកមិនគួរធ្វើការដើរមើលជុំវិញផ្ទះគេច្រើនពេកនោះទេ នេះអាចបង្ហាញថាអ្នកគ្មានសីលធម៌ និង មិនគោរពម្ចាស់ផ្ទះ។ នៅពេលត្រូវចាកចេញ គួរថ្លែងអំណរគុណម្ចាស់ផ្ទះយ៉ាងស្មោះត្រង់ មុននឹងងើបពីកន្លែងអង្គុយ។ មុនចេញពីផ្ទះ ត្រូវលារដោយសំពះ និងញញឹមបង្ហាញពីការអំណរគុណ។ នៅពេលដូចគ្នា ការចាកចេញយឺតៗ ដោយមិនប្រញាប់ប្រញាល់ បង្ហាញថាមានការគោរព។ នៅផ្ទះខ្លះ ម្ចាស់ផ្ទះអាចដើរចេញតាមភ្ញៀវដល់ទ្វារ ជាសញ្ញានៃការជូនផ្លូវ។ ដោយសារបែបនេះ ភ្ញៀវគួរធ្វើការសំពះម្តងទៀត មុនចាកចេញ។ ជាទំនៀមទម្លាប់ ការចូលទៅក្នុងផ្ទះរបស់នរណាម្នាក់ មិនមែនគ្រាន់តែជាសកម្មភាពធម្មតានោះទេ តែវាបង្ហាញពីការគោរព ការទទួលស្គាល់ និងសីលធម៌រវាងភ្ញៀវនិងម្ចាស់ផ្ទះ តាមទំនៀមទម្លាប់របស់ជាតិខ្មែរ។